នៅក្នុងយុគសម័យនៃការកើនឡើងនូវជម្រើសផលិតផលយ៉ាងសម្បូរបែប អាជីពជាអ្នកតេស្ត និងវាយតម្លៃផលិតផលបានក្លាយជាកត្តាសំខាន់ក្នុងការជួយអ្នកប្រើប្រាស់ខ្មែរឱ្យធ្វើការសម្រេចចិត្តទិញបានយ៉ាងត្រឹមត្រូវ។ ការផ្លាស់ប្តូរឥរិយាបថទិញទំនិញពីការជឿជាក់លើការផ្សាយពាណិជ្ជកម្មខ្នាតធំ មកជាការស្វែងរកការវាយតម្លៃពិតប្រាកដលើបណ្តាញសង្គម បានបង្កើតឱកាសការងារថ្មីសម្រាប់អ្នកជំនាញផ្នែកវិភាគផលិតផល។ អាជីពនេះដើរតួជាអ្នកត្រួតពិនិត្យគុណភាព និងជាសំឡេងតំណាងឱ្យអ្នកប្រើប្រាស់ ដើម្បីធានាថាផលិតផលដែលដាក់លក់នៅលើទីផ្សារកម្ពុជាមានគុណភាពសមស្របតាមតម្លៃ និងការសន្យារបស់ក្រុមហ៊ុន។ ក្រុមហ៊ុនផលិតផល និងសហគ្រាសនាំចូលទំនិញនានាកំពុងស្វែងរកអ្នកតេស្តផលិតផលដែលមានជំនាញ ដើម្បីទទួលបានមតិត្រឡប់ មុនពេលពួកគេដាក់សម្ពោធលក់ជាផ្លូវការ។ ការរីកដុះដាលនៃប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជា បានធ្វើឱ្យការវាយតម្លៃផលិតផលតាមអនឡាញក្លាយជាទ្រព្យសម្បត្តិឌីជីថលដ៏មានតម្លៃសម្រាប់ទាំងអ្នកលក់ និងអ្នកទិញ។ អ្នកវាយតម្លៃផលិតផលអាជីពជួយកាត់បន្ថយហានិភ័យសម្រាប់អ្នកប្រើប្រាស់ តាមរយៈការបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយនៃទំនិញនីមួយៗដោយភាពស្មោះត្រង់ និងមិនលម្អៀង។ វិស័យនេះបានបើកផ្លូវឱ្យបុគ្គលដែលមានចំណេះដឹងឯកទេស ដូចជាផ្នែកបច្ចេកវិទ្យា គ្រឿងសម្អាង ឬគ្រឿងអេឡិចត្រូនិច អាចកសាងឥទ្ធិពល និងរកចំណូលបានពីចំណេះដឹងរបស់ពួកគេ។ ការបង្កើតផ្លេតហ្វមវាយតម្លៃផលិតផលក្នុងស្រុក បានជួយឱ្យអ្នកប្រើប្រាស់ខ្មែរមានកន្លែងសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់ចំណាត់ថ្នាក់ដល់សេវាកម្មនានា។ អាជីពនេះជួយជំរុញឱ្យម្ចាស់អាជីវកម្មក្នុងស្រុកខិតខំពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីជៀសវាងការទទួលបានការវាយតម្លៃអវិជ្ជមានពីសាធារណជន។ ការយល់ដឹងអំពីស្តង់ដារសុវត្ថិភាព និងបច្ចេកទេសតេស្តផលិតផល បានធ្វើឱ្យអ្នកវាយតម្លៃខ្មែរមានសមត្ថភាពប្រកួតប្រជែង និងមានវិជ្ជាជីវៈមិនចាញ់អ្នកវាយតម្លៃអន្តរជាតិឡើយ។ ជំនាញចម្បងរបស់អ្នកតេស្តផលិតផលគឺការរៀបចំវិធីសាស្ត្រសាកល្បងឱ្យបានហ្មត់ចត់ ដើម្បីធានាថាការវាយតម្លៃនោះត្រូវបានធ្វើឡើងក្នុងស្ថានភាពប្រើប្រាស់ពិតប្រាកដ។ អ្នកវាយតម្លៃត្រូវមានសមត្ថភាពក្នុងការវិភាគគ្រឿងផ្សំ ឬលក្ខណៈបច្ចេកទេសនៃផលិតផល ដោយផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រ ឬបទពិសោធន៍ប្រើប្រាស់ជាក់ស្តែងយូរឆ្នាំ។ ការប្រើប្រាស់ឧបករណ៍វាស់ស្ទង់កម្រិតស្តង់ដារ ដូចជាឧបករណ៍វាស់ថាមពលថ្ម ឬឧបករណ៍ពិនិត្យគុណភាពសាច់ក្រណាត់ ជួយឱ្យការវាយតម្លៃមានភាពសុក្រឹត និងមានភស្តុតាងច្បាស់លាស់។ អ្នកតេស្តផលិតផលបច្ចេកវិទ្យាត្រូវយល់ដឹងពីការដំឡើងប្រព័ន្ធប្រតិបត្តិការ និងការធ្វើតេស្តល្បឿន ដើម្បីបង្ហាញពីសមត្ថភាពពិតនៃឧបករណ៍នីមួយៗ។ ការធ្វើតេស្តភាពធន់ តម្រូវឱ្យអ្នកជំនាញប្រើប្រាស់វិធីសាស្ត្រសាកល្បងដែលតឹងរ៉ឹង ដើម្បីដឹងថាផលិតផលអាចទ្រាំទ្រនឹងការប្រើប្រាស់ក្នុងលក្ខខណ្ឌអាកាសធាតុក្តៅសើមនៅកម្ពុជាបានដែរឬទេ។ អ្នកវាយតម្លៃគ្រឿងសម្អាងត្រូវមានចំណេះដឹងអំពីប្រភេទស្បែក និងប្រតិកម្មនៃសារធាតុគីមី ដើម្បីផ្តល់ការណែនាំដែលសុវត្ថិភាពដល់អ្នកតាមដានរបស់ពួកគេ។ ការរៀបចំបញ្ជីត្រួតពិនិត្យ ឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមតេស្ត ជួយឱ្យអ្នកវាយតម្លៃមិនរំលងនូវរាល់ចំណុចលម្អិតតូចៗដែលអតិថិជនចង់ដឹង។ ការប្រៀបធៀបផលិតផលដែលមានតម្លៃប្រហាក់ប្រហែលគ្នា គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួយអ្នកប្រើប្រាស់ឱ្យសម្រេចចិត្តជ្រើសរើសអ្វីដែលល្អបំផុត។ ជាងនេះទៅទៀត អ្នកតេស្តត្រូវតាមដានពីការប្រើប្រាស់ក្នុងរយៈពេលវែង ដើម្បីមើលថាគុណភាពផលិតផលនៅតែរក្សាបានល្អដូចកាលពីទិញដំបូងដែរឬទេ។ ភាពប៉ិនប្រសប់ក្នុងការរកឃើញរាល់ចំណុចខ្វះខាតដែលក្រុមហ៊ុនផលិតចង់លាក់បាំង បង្ហាញពីភាពជាអ្នកតេស្តអាជីពដែលមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកប្រើប្រាស់។ អ្នកបង្កើតមាតិកាវាយតម្លៃផលិតផលត្រូវមានជំនាញក្នុងការនិទានរឿង ដើម្បីធ្វើឱ្យការបង្ហាញព័ត៌មានបច្ចេកទេសមានភាពទាក់ទាញ និងងាយយល់សម្រាប់មនុស្សទូទៅ។ ការប្រើប្រាស់រូបភាពដែលមានគុណភាពខ្ពស់ និងការថតសកម្មភាពប្រើប្រាស់ផលិតផលជាក់ស្តែង ជួយបង្កើនភាពជឿជាក់ និងភាពរស់រវើកដល់មាតិកាវាយតម្លៃ។ អ្នកវាយតម្លៃត្រូវមានសមត្ថភាពក្នុងការសង្ខេបព័ត៌មានឱ្យខ្លីខ្លឹម និងចំចំណុចសំខាន់ៗដែលអតិថិជនមានការងឿងឆ្ងល់បំផុត។ ការប្រើប្រាស់តារាងពិន្ទុ ឬក្រាហ្វិកប្រៀបធៀបលក្ខណៈសម្បត្តិ ជួយឱ្យអ្នកទស្សនាអាចមើលឃើញភាពខុសគ្នាបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់។ ការបញ្ចូលនូវមតិផ្ទាល់ខ្លួនដែលផ្អែកលើអារម្មណ៍ពិត និងបទពិសោធន៍ជាក់ស្តែង ធ្វើឱ្យការវាយតម្លៃនោះមានភាពកក់ក្តៅ និងជិតស្និទ្ធជាមួយអ្នកអាន។ អ្នកបង្កើតមាតិកាត្រូវចេះប្រើប្រាស់ចំណងជើង និងរូបភាពតំណាង ដែលមានភាពទាក់ទាញ ដើម្បីបង្កើនចំនួនចុចចូលមើលក្នុងចំណោមព័ត៌មានដ៏សម្បូរបែបលើអ៊ីនធឺណិត។ ការរៀបចំរចនាសម្ព័ន្ធវីដេអូឱ្យមានសណ្តាប់ធ្នាប់ ចាប់ពីការស្រាយប្រអប់ រហូតដល់ការសន្និដ្ឋានចុងក្រោយ ជួយឱ្យអ្នកទស្សនាតាមដានបានដោយរលូន។ អ្នកវាយតម្លៃត្រូវមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់ពាក្យបច្ចេកទេសដែលងាយស្រួលយល់។ ការផ្តល់នូវគន្លឹះបន្ថែម ក្នុងការប្រើប្រាស់ផលិតផលឱ្យបានជាប្រយោជន៍បំផុត គឺជាតម្លៃបន្ថែមដែលធ្វើឱ្យអ្នកតាមដានមិនចង់រំលងរាល់មាតិកាថ្មីៗ។ ភាពទៀងទាត់ក្នុងការបង្ហោះការវាយតម្លៃលើផលិតផលថ្មីៗដែលទើបចេញលើទីផ្សារ ជួយឱ្យផ្លេតហ្វមរបស់អ្នកក្លាយជាប្រភពព័ត៌មានឈានមុខគេ។ សច្ចធម៌គឺជាសសរស្តម្ភដ៏សំខាន់បំផុតនៃអាជីពនេះ ដោយអ្នកវាយតម្លៃត្រូវនិយាយការពិតជានិច្ច ទោះបីជាផលិតផលនោះត្រូវបានផ្តល់ឱ្យដោយឥតគិតថ្លៃពីក្រុមហ៊ុនក៏ដោយ។ ការបង្ហាញព័ត៌មានអំពីទំនាក់ទំនងពាណិជ្ជកម្ម ឱ្យបានច្បាស់លាស់ដល់អ្នកទស្សនា គឺជាការគោរពក្រមសីលធម៌ និងការកសាងទំនុកចិត្តយូរអង្វែង។ អ្នកវាយតម្លៃអាជីពត្រូវចៀសវាងការទទួលសំណូកដើម្បីសរសើរផលិតផលដែលគ្មានគុណភាព ដែលអាចបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្លួនឯង និងសុវត្ថិភាពអ្នកប្រើប្រាស់។ ការរក្សាភាពឯករាជ្យក្នុងការផ្តល់មតិយោបល់ ជួយឱ្យការវាយតម្លៃមានតម្លៃ និងត្រូវបានគេទទួលស្គាល់ជាសកលថាជាការផ្តល់យោបល់ដោយសតិសម្បជញ្ញៈ។ អ្នកតេស្តផលិតផលត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការមិនបំផ្លើសពីសមត្ថភាពពិតនៃទំនិញ ដើម្បីកុំឱ្យអ្នកទិញមានការរំពឹងទុកខុសពីការពិត។ ការគោរពសិទ្ធិអ្នកនិពន្ធ និងការមិនលួចចម្លងការវាយតម្លៃពីអ្នកដទៃ បង្ហាញពីភាពជាអ្នកវិជ្ជាជីវៈដែលមានសេចក្តីថ្លៃថ្នូរ។ ប្រសិនបើផលិតផលមានបញ្ហាសុវត្ថិភាព អ្នកវាយតម្លៃត្រូវមានភារកិច្ចប្រកាសអាសន្នដល់សាធារណជនជាបន្ទាន់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។ ការផ្តល់មតិរិះគន់ក្នុងន័យស្ថាបនា ជួយឱ្យក្រុមហ៊ុនផលិតអាចយល់ពីកំហុសឆ្គង និងកែលម្អផលិតផលជំនាន់ក្រោយឱ្យកាន់តែល្អប្រសើរ។ អ្នកវាយតម្លៃមិនត្រូវប្រើប្រាស់ពាក្យសម្តីវាយប្រហារ ឬមួលបង្កាច់ម៉ាកសញ្ញាណាមួយដោយគ្មានភស្តុតាងច្បាស់លាស់ឡើយ។ ភាពស្មោះត្រង់ចំពោះអ្នកតាមដានគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលនឹងជួយឱ្យអ្នកវាយតម្លៃទទួលបានភាពជោគជ័យ និងការគាំទ្រជានិរន្តរ៍។ ការកសាងប្រេនផ្ទាល់ខ្លួន ឱ្យមានភាពច្បាស់លាស់លើជំនាញណាមួយ ជួយឱ្យអ្នកវាយតម្លៃងាយស្រួលទាក់ទាញក្រុមហ៊ុនសហការ។ អ្នកវាយតម្លៃត្រូវមានសមត្ថភាពក្នុងការចរចាជាមួយក្រុមហ៊ុនផលិតផល ដើម្បីទទួលបានលក្ខខណ្ឌការងារដែលមិនប៉ះពាល់ដល់ឯករាជ្យភាពនៃមតិយោបល់របស់ខ្លួន។ ការបង្កើតបណ្តាញទំនាក់ទំនងល្អជាមួយភ្នាក់ងារផ្សព្វផ្សាយ ជួយឱ្យអ្នកតេស្តទទួលបានផលិតផលថ្មីៗមកសាកល្បងមុនគេនៅលើទីផ្សារ។ អ្នកជំនាញត្រូវរៀបចំកញ្ចប់ព័ត៌មាន ដែលបង្ហាញពីស្ថិតិអ្នកតាមដាន និងគុណភាពនៃមាតិកា ដើម្បីបង្ហាញដល់ដៃគូសហការដែលមានសក្តានុពល។ ការចូលរួមក្នុងកម្មវិធីសម្ពោធផលិតផល ឬសិក្ខាសាលាបច្ចេកទេស ជួយឱ្យអ្នកវាយតម្លៃទទួលបានចំណេះដឹងស៊ីជម្រៅពីអ្នកជំនាញផ្ទាល់របស់ក្រុមហ៊ុន។ អ្នកវាយតម្លៃដែលមានឥទ្ធិពលអាចក្លាយជាទីប្រឹក្សាផលិតផល ឱ្យក្រុមហ៊ុននានាដើម្បីជួយតម្រង់ទិសផលិតផលឱ្យត្រូវចិត្តអតិថិជន។ ការប្រើប្រាស់អ៊ីមែលអាជីព និងការឆ្លើយតបទំនាក់ទំនងឱ្យបានរហ័ស បង្ហាញពីភាពផ្លូវការ និងវិជ្ជាជីវៈក្នុងការធ្វើការងារជាដៃគូអាជីវកម្ម។ អ្នកបង្កើតមាតិកាត្រូវចេះបែងចែករវាង "មាតិកាដែលបានទទួលការឧបត្ថម្ភ" និង "មាតិកាដែលទិញដោយខ្លួនឯង" ដើម្បីឱ្យអ្នកតាមដានងាយស្រួលសម្គាល់។ ការកសាងសហគមន៍អ្នកតាមដានដែលសកម្ម ជួយឱ្យក្រុមហ៊ុនមើលឃើញពីតម្លៃនៃឥទ្ធិពលរបស់អ្នកវាយតម្លៃនោះលើទីផ្សារជាក់ស្តែង។ ភាពជោគជ័យក្នុងទំនាក់ទំនងជាមួយប្រេន គឺស្ថិតនៅលើតុល្យភាពរវាងការបំពេញតម្រូវការក្រុមហ៊ុន និងការរក្សាភាពស្មោះត្រង់ជាមួយអ្នកទស្សនា។ ប្រភពចំណូលរបស់អ្នកវាយតម្លៃផលិតផលអាចបានមកពីការឧបត្ថម្ភវីដេអូ ការផ្សាយពាណិជ្ជកម្មលើផ្លេតហ្វម និងការណែនាំផលិតផល ។ ការទទួលបានកម្រៃជើងសារពីការបញ្ជាទិញតាមរយៈតំណភ្ជាប់ គឺជាប្រភពចំណូលដ៏មានស្ថិរភាពសម្រាប់អ្នកវាយតម្លៃដែលមានប្រជាប្រិយភាព។ អ្នកតេស្តផលិតផលក៏អាចរកចំណូលបានពីការសរសេរអត្ថបទវាយតម្លៃឱ្យគេហទំព័របច្ចេកវិទ្យា ឬទស្សនាវដ្តីនានា។ ការបង្កើតមាតិកាផ្តាច់មុខសម្រាប់សមាជិកបង់ប្រាក់ គឺជាវិធីសាស្ត្រថ្មីមួយក្នុងការរកចំណូលពីអ្នកគាំទ្រដែលចង់បានព័ត៌មានស៊ីជម្រៅ។ អ្នកវាយតម្លៃត្រូវចេះរៀបចំផែនការចំណូលចំណាយឱ្យបានច្បាស់លាស់ ជាពិសេសការចំណាយលើការទិញផលិតផលមកតេស្ត និងសម្ភារៈបច្ចេកទេស។ ការវិនិយោគលើស្ទូឌីយោថតរូប និងឧបករណ៍កាត់តវីដេអូ ជួយឱ្យគុណភាពមាតិកាកាន់តែខ្ពស់ និងអាចទារតម្លៃសេវាកម្មបានកាន់តែថ្លៃ។ អ្នកជំនាញត្រូវយល់ដឹងពីកាតព្វកិច្ចពន្ធដារ និងការចុះបញ្ជីអាជីវកម្ម ប្រសិនបើពួកគេដំណើរការផ្លេតហ្វមវាយតម្លៃជាលក្ខណៈក្រុមហ៊ុន។ ការប្រើប្រាស់ទិន្នន័យវិភាគ ជួយឱ្យអ្នកវាយតម្លៃដឹងថាផលិតផលប្រភេទណាដែលអ្នកតាមដានចាប់អារម្មណ៍បំផុត ដើម្បីតម្រង់ទិសមាតិកាឱ្យចំគោលដៅ។ ជាងនេះទៅទៀត ពួកគេអាចបង្កើតផលិតផលផ្ទាល់ខ្លួន ដែលមានស្លាកយីហោរចនាដោយខ្លួនឯងដើម្បីបង្កើនប្រាក់ចំណេញ។ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងអាជីពនេះ ទាមទារឱ្យមានការអត់ធ្មត់ និងការកសាងមូលដ្ឋានអ្នកតាមដានឱ្យរឹងមាំក្នុងរយៈពេលវែង។ បញ្ហាប្រឈមចម្បងមួយគឺសម្ពាធពីក្រុមហ៊ុនមួយចំនួនដែលចង់ឱ្យអ្នកវាយតម្លៃនិយាយតែពីចំណុចល្អ និងលាក់បាំងចំណុចអាក្រក់នៃផលិតផល។ ការប្រកួតប្រជែងតម្លៃ និងការកើនឡើងនៃចំនួនអ្នកបង្កើតមាតិកាថ្មីៗ តម្រូវឱ្យអ្នកវាយតម្លៃត្រូវតែមានភាពប្លែក និងគុណភាពខ្ពស់ជានិច្ច។ ការដោះស្រាយជាមួយមតិរិះគន់អវិជ្ជមាន ឬការយល់ច្រឡំពីអ្នកទស្សនា ទាមទារឱ្យមានភាពឆ្លាតវៃផ្នែកអារម្មណ៍ និងការបកស្រាយដោយសន្តិវិធី។ ការផ្លាស់ប្តូរឥតឈប់ឈរនៃក្បួនប្រើប្រាស់ របស់បណ្តាញសង្គម អាចធ្វើឱ្យចំនួនអ្នកមើលមានការប្រែប្រួលដែលប៉ះពាល់ដល់ចំណូល។ យុទ្ធសាស្ត្រដើម្បីជំនះគឺការធ្វើពិពិធកម្មផ្លេតហ្វមផ្សព្វផ្សាយ ដោយមិនត្រូវពឹងផ្អែកតែលើបណ្តាញសង្គមតែមួយមុខឡើយ។ អ្នកវាយតម្លៃត្រូវមានភាពក្លាហានក្នុងការបដិសេធរាល់ការងារដែលប៉ះពាល់ដល់ក្រមសីលធម៌ ទោះបីជាការងារនោះផ្តល់កម្រៃខ្ពស់យ៉ាងណាក៏ដោយ។ ការសិក្សារៀនសូត្រពីបច្ចេកទេសវាយតម្លៃថ្មីៗ និងការអភិវឌ្ឍចំណេះដឹងផ្នែកឌីជីថល ជួយឱ្យអ្នកវាយតម្លៃរក្សាបាននូវភាពខ្លាំងក្នុងទីផ្សារ។ ការសហការជាមួយអ្នកវាយតម្លៃផ្សេងទៀត ជួយឱ្យមានការផ្លាស់ប្តូរអ្នកតាមដាន និងបង្កើនភាពសម្បូរបែបនៃមាតិកា។ អ្នកជំនាញត្រូវចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ រវាងការតេស្តផលិតផល ការផលិតវីដេអូ និងការឆ្លើយតបទៅកាន់សហគមន៍។ ស្មារតីមិនបោះបង់ និងការរក្សានូវចំណូលចិត្តពិតប្រាកដចំពោះផលិតផល គឺជាកម្លាំងរុញច្រានឱ្យឈានទៅរកភាពជោគជ័យ។ នាពេលអនាគត ការវាយតម្លៃផលិតផលតាមរយៈការផ្សាយបន្តផ្ទាល់ នឹងកាន់តែមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីជួយក្នុងការវិភាគទិន្នន័យផលិតផល និងការកាត់តមាតិកា នឹងក្លាយជាឧបករណ៍ជំនួយដ៏សំខាន់។ អ្នកវាយតម្លៃនឹងកាន់តែផ្តោតលើ "និរន្តរភាព" និង "ផលប៉ះពាល់បរិស្ថាន" នៃផលិតផល ដែលជាចំណាប់អារម្មណ៍ថ្មីរបស់អ្នកប្រើប្រាស់សម័យទំនើប។ អាជីពនេះនឹងក្លាយជាផ្នែកមួយមិនអាចខ្វះបាននៃប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ដែលជួយឱ្យទីផ្សារកម្ពុជាមានតម្លាភាព។ ការបង្កើតសមាគមអ្នកវាយតម្លៃផលិតផលខ្មែរ អាចនឹងកើតមានឡើងដើម្បីការពារសិទ្ធិ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ។ បើអ្នកមានភាពហ្មត់ចត់ ចេះសង្កេត និងចេះវិភាគ អាជីពជាអ្នកតេស្ត និងវាយតម្លៃផលិតផលគឺជាអាជីពដ៏រំភើប និងមានអនាគត។ ការចាប់ផ្តើមពីការវាយតម្លៃរបស់របរប្រើប្រាស់ជុំវិញខ្លួនដោយភាពស្មោះត្រង់ គឺជាជំហានដំបូងដ៏ល្អបំផុត។ អ្នកវាយតម្លៃផលិតផលគឺជាអ្នកនាំសារនៃសច្ចធម៌ ដែលជួយឱ្យពិភពនៃអ្នកប្រើប្រាស់មានភាពប្រសើរឡើង និងមានសុវត្ថិភាព។ ការវិនិយោគលើទំនុកចិត្តរបស់អ្នកតាមដាន គឺជាការវិនិយោគដែលមានតម្លៃបំផុតនៅក្នុងអាជីពសេដ្ឋកិច្ចឌីជីថល។ សរុបមក អាជីពក្នុងវិស័យតេស្ត និងវាយតម្លៃផលិតផល គឺជាចំណែកសំខាន់ក្នុងការកសាងសង្គមអ្នកប្រើប្រាស់ដ៏វៃឆ្លាត និងមានការទទួលខុសត្រូវនៅកម្ពុជា។